សម័យសង្គមរាស្ត្រនិយម ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ គឺជាសម័យកាលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលដឹកនាំដោយសម្ដេចព្រះនរោត្ដម សីហនុ។ ចលនានយោបាយនេះមិនមែនជាគណបក្សនយោបាយធម្មតាឡើយ ប៉ុន្តែជា "សហគមន៍" ដែលប្រមូលផ្តុំមនុស្សគ្រប់និន្នាការ។ គោលបំណងចម្បងនៃនយោបាយក្នុងប្រទេសគឺការបង្រួបបង្រួមជាតិ និងការលុបបំបាត់ជម្លោះរវាងបក្សពួកនិយម។ ព្រះអង្គបានដាក់ចេញនូវគោលនយោបាយ "ពុទ្ធសាសនាសង្គមនិយម" ដើម្បីអភិវឌ្ឍសង្គមខ្មែរតាមគន្លងសាសនា។ អំណាចកណ្តាលត្រូវបានស្ថិតក្នុងព្រះហស្ថរបស់ព្រះអង្គក្នុងនាមជា "ព្រះប្រមុខរដ្ឋ"។ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ត្រូវបានប្រើប្រាស់ ប៉ុន្តែត្រូវបានកែសម្រួលដើម្បីឱ្យស្របតាមកាលៈទេសៈជាក់ស្តែង។ ការបង្កើត "មហាសន្និបាតជាតិ" គឺជាវេទិកានយោបាយដ៏ពិសេសដែលអនុញ្ញាតឱ្យរាស្ត្រជួបប្រមុខរដ្ឋដោយផ្ទាល់។ ក្នុងវេទិកានោះ ប្រជាពលរដ្ឋអាចលើកឡើងនូវទុក្ខសោក និងរិះគន់មន្ត្រីរាជការដែលពុករលួយ។ សង្គមរាស្រ្តនិយមបានផ្តល់អាទិភាពខ្ពស់លើការអប់រំ ដោយបង្កើតសាលារៀន និងសាកលវិទ្យាល័យជាច្រើន។ វិស័យសុខាភិបាលត្រូវបានពង្រឹងតាមរយៈការកសាងមន្ទីរពេទ្យនៅតាមបណ្តាខេត្តក្រុងនានា។ នយោបាយសេដ្ឋកិច្ចត្រូវបានដឹកនាំតាមបែប "រដ្ឋមជ្ឈការ" ឬសេដ្ឋកិច្ចចម្រុះ។ រដ្ឋបានបង្កើតរោងចក្រសហគ្រាសជាច្រើនដូចជា រោងចក្រក្រដាស រោងចក្រវាយនភណ្ឌ និងរោងចក្រស៊ីម៉ងត៍។ ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវជាតិ ស្ពាន និងកំពង់ផែក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំធេង។ រាជធានីភ្នំពេញត្រូវបានគេប្រសិទ្ធនាមថាជា "គុជនៃអាស៊ីអាគ្នេយ៍" ដោយសារភាពស្រស់ស្អាត និងសណ្តាប់ធ្នាប់។ ចលនាយុវជន "យុវជនសង្គមរាស្រ្តនិយម" ត្រូវបានបង្កើតឡើងដើម្បីបណ្តុះស្មារតីស្នេហាជាតិ។ ស្ថាបត្យកម្មខ្មែរថ្មីត្រូវបានរីកដុះដាលយ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក វណ្ណ មូលីវណ្ណ។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងនយោបាយឆ្វេងនិយម និងស្តាំនិយមកំពុងចាប់ផ្តើមចាក់ឫសក្នុងស្រទាប់បញ្ញវន្ត។ បញ្ហាអំពើពុករលួយក្នុងជួរមន្ត្រីថ្នាក់ខ្ពស់បានចាប់ផ្តើមរីករាលដាលនៅចុងទសវត្សរ៍ឆ្នាំ ៦០។ ការធ្វើនគររូបនីយកម្មសេដ្ឋកិច្ចនៅឆ្នាំ ១៩៦៣ បានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុជាតិ។ នយោបាយក្នុងស្រុកចាប់ផ្តើមមានភាពរកាំរកូសបន្ទាប់ពីការបះបោរនៅតំបន់សំឡូតក្នុងឆ្នាំ ១៩៦៧។ កម្ពុជាបានប្រកាសយ៉ាងដាច់អហង្ការនូវ "នយោបាយអព្យាក្រឹត" ក្នុងសម័យសង្គ្រាមត្រជាក់។ ច្បាប់ស្តីពីអព្យាក្រឹតភាពត្រូវបានអនុម័តដោយសភាជាតិក្នុងឆ្នាំ ១៩៥៧។ ព្រះបានរោត្តម សីហនុ បានចូលរួមក្នុងសន្និសីទបានឌុងឆ្នាំ ១៩៥៥ ដើម្បីពង្រឹងគោលការណ៍សន្តិសហវិជ្ជមាន។ កម្ពុជាបានក្លាយជាសមាជិកស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ (ហៅកាត់ថា NAM) គោលបំណងនៃអព្យាក្រឹតភាពគឺដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ កម្ពុជាបានព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរវាងប្លុកសេរី ដែលដឺកនាំដោយអាមេរិក និងប្លុកកុម្មុយនីស្តដែលដឺកនាំដោ ចិននិងសូវៀត។ នៅឆ្នាំ ១៩៥៦ កម្ពុជាបានចាប់ផ្តើមបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានភាពតានតឹងជាបន្តបន្ទាប់ដោយសារការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ នៅឆ្នាំ ១៩៦៣ កម្ពុជាបានបដិសេធឈប់ទទួលជំនួយសេដ្ឋកិច្ច និងយោធាពីសហរដ្ឋអាមេរិក។ ទំនាក់ទំនងការទូតជាមួយអាមេរិកត្រូវបានកាត់ផ្តាច់ជាផ្លូវការនៅឆ្នាំ ១៩៦៥។ កម្ពុជាបានគាំទ្រយ៉ាងសកម្មដល់ចលនាឯករាជ្យនៃបណ្តាប្រទេសអាហ្វ្រិក និងអាស៊ី។ ជម្លោះព្រំដែនជាមួយប្រទេសជិតខាង ថៃ និងវៀតណាមខាងត្បូង គឺជាបញ្ហាប្រឈមដ៏ធំ។ កម្ពុជាបានឈ្នះក្តីក្តាំងលើសំណុំរឿងប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិក្រុងឡាអេឆ្នាំ ១៩៦២។ ព្រះអង្គបានខិតខំតស៊ូមតិលើឆាកអន្តរជាតិឱ្យគេទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន "ខ្សែប៊្រេវីយ៉េ"។ វត្តមានរបស់កងទ័ពវៀតកុងនៅតាមព្រំដែនខ្មែរបានធ្វើឱ្យអព្យាក្រឹតភាពកម្ពុជាទទួលរងការរិះគន់។ កម្ពុជាបានអនុញ្ញាតឱ្យមាន "ផ្លូវលំសីហនុ" ដើម្បីជួយសម្រួលដល់កងទ័ពវៀតណាមខាងជើង។ ការសម្រេចចិត្តនេះបានធ្វើឱ្យសហរដ្ឋអាមេរិកចាប់ផ្តើមទម្លាក់គ្រាប់បែកលើទឹកដីខ្មែរក្នុងឆ្នាំ ១៩៦៩។ នយោបាយការទូតរបស់ព្រះបាទសីហនុត្រូវបានគេប្រៀបប្រដូចទៅនឹង "ដើមប្ញស្សី" ដែលរេតាមខ្យល់ដើម្បីរស់។ កម្ពុជាបានដើរតួជាអ្នកសម្រុះសម្រួលសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនលើក។ ភាពជោគជ័យនៃនយោបាយក្រៅប្រទេសបានធ្វើឱ្យកម្ពុជាក្លាយជា "កោះសន្តិភាព" មួយរយៈកាល។ ចាប់ពីឆ្នាំ ១៩៦៦ សេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុកដោយសារការកាត់ផ្តាច់ជំនួយពីអាមេរិក។ តុល្យភាពនយោបាយរវាងមជ្ឈដ្ឋានឆ្វេង និងស្តាំនៅក្នុងរដ្ឋាភិបាលចាប់ផ្តើមបាត់បង់។ ការបោះឆ្នោតសកលឆ្នាំ ១៩៦៦ បាននាំមកនូវសភាដែលមាននិន្នាការស្តាំនិយមខ្លាំង។ លោក លន់ នល់ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី ដែលជាសញ្ញានៃការកើនឡើងអំណាចយោធា។ បញ្ញវន្តឆ្វេងនិយមជាច្រើនបានភៀសខ្លួនចូលព្រៃដើម្បីបង្កើតចលនាតស៊ូប្រឆាំងនឹងរបបសង្គម។ ស្ថានភាពសន្តិសុខតាមព្រំដែនកាន់តែអាក្រក់ទៅៗ ដោយសារសង្គ្រាមវៀតណាមកាន់តែក្តៅគគុក។ ព្រះបាទនរោត្តម សីហនុ បានព្យាយាមស្តារទំនាក់ទំនងជាមួយអាមេរិកឡើងវិញនៅឆ្នាំ ១៩៦៩។ ក្នុងពេលជាមួយគ្នានោះ បញ្ហាអតិផរណា និងតម្លៃទំនិញឡើងថ្លៃបានធ្វើឱ្យរាស្ត្រមានការថ្នាំងថ្នាក់។ ក្រុមអ្នកនយោបាយស្តាំនិយមយល់ថា នយោបាយអព្យាក្រឹតរបស់ព្រះអង្គកំពុងនាំគ្រោះថ្នាក់ដល់ជាតិ។ នៅខែមីនា ឆ្នាំ ១៩៧០ ខណៈដែលព្រះអង្គកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេស បាតុកម្មប្រឆាំងវៀតណាមបានផ្ទុះឡើង។ សភាជាតិបានសម្រេចបោះឆ្នោតដកហូតតំណែងព្រះអង្គពីព្រះប្រមុខរដ្ឋនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០។ ព្រឹត្តិការណ៍នេះត្រូវបានគេហៅថា "រដ្ឋប្រហារឆ្នាំ ១៩៧០" ដែលដឹកនាំដោយលោក លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ។ រដ្ឋប្រហារនេះបានបិទបញ្ចប់ជាស្ថាពរនូវរបបសង្គមរាស្រ្តនិយមដែលបានកាន់អំណាច ១៥ ឆ្នាំ។ កម្ពុជាត្រូវបានទាញចូលក្នុងសង្គ្រាមស៊ីវិល និងសង្គ្រាមឥណ្ឌូចិនយ៉ាងពេញទំហឹង។ ការដួលរលំនៃរបបសង្គមរាស្រ្តនិយមគឺជាចំណុចរបត់ដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រខ្មែរ។ ទោះជាយ៉ាងណា សម័យសង្គមរាស្រ្តនិយមត្រូវបានចងចាំថាជា "យុគសម័យមាស" នៃការអភិវឌ្ឍ។ សមិទ្ធផលនយោបាយក្នុងសម័យនោះបានក្លាយជាគ្រឹះសម្រាប់ការកសាងជាតិឡើងវិញនាពេលបច្ចុប្បន្ន។ មេរៀនអំពីអព្យាក្រឹតភាពនៅតែជាប្រធានបទដ៏សំខាន់សម្រាប់ការសិក្សានយោបាយការទូតខ្មែរ។ ស្មារតីបង្រួបបង្រួមជាតិ និងការអភិវឌ្ឍដោយខ្លួនឯង គឺជាកេរមរតកដែលមិនអាចកាត់ថ្លៃបាន។ សម័យសង្គមរាស្រ្តនិយមនៅតែស្ថិតក្នុងបេះដូងប្រជាជនខ្មែរក្នុងនាមជានិមិត្តរូបនៃឯករាជ្យភាព និងមោទកភាពជាតិ។